ការជួលអាផាតមិន ឬបន្ទប់ជាលើកដំបូង គឺជាបទពិសោធន៍ថ្មីមួយសម្រាប់មនុស្សជាច្រើន ជាពិសេសអ្នកដែលទើបតែចាប់ផ្តើមរស់នៅដោយខ្លួនឯង ឬផ្លាស់ប្តូរទីលំនៅទៅកាន់ទីក្រុងថ្មីដូចជាភ្នំពេញ ឬតាមបណ្តាខេត្ត។ មុននឹងសម្រេចចិត្តជួលទីតាំងណាមួយ ការរៀបចំផែនការឱ្យបានច្បាស់លាស់គឺជារឿងសំខាន់បំផុត ដូចជាការកំណត់ថវិកា ការជ្រើសរើសទីតាំង និងរបៀបស្វែងរកជាដើម។ ដោយអ្នកត្រូវដឹងច្បាស់ថាអ្នកអាចចំណាយប៉ុន្មានក្នុងមួយខែសម្រាប់ថ្លៃជួល ដោយគិតគូរទាំងប្រាក់ខែប្រចាំខែ និងចំណាយផ្សេងៗ។ ការចំណាយទាំងនោះអាចរាប់បញ្ចូលទាំងថ្លៃទឹក ភ្លើង អ៊ីនធឺណេត សំរាម សន្តិសុខ និងថ្លៃធ្វើដំណើរប្រចាំថ្ងៃទៅកន្លែងធ្វើការ ឬសាលារៀន។ ជាទូទៅ អ្នកជំនាញណែនាំថាមិនគួរចំណាយលើថ្លៃជួលលើសពី ៣០ភាគរយ នៃប្រាក់ចំណូលសរុបប្រចាំខែរបស់អ្នកឡើយ ដើម្បីកុំឱ្យប៉ះពាល់ដល់ចំណាយចាំបាច់ផ្សេងៗទៀត។ ការកំណត់ថវិកាបានត្រឹមត្រូវនឹងជួយអ្នកកាត់បន្ថយជម្រើសដែលមិនសមស្រប និងផ្ដោតលើប្រភេទបន្ទប់ ឬអាផាតមិនដែលអ្នកពិតជាមានលទ្ធភាពជួលបាន។ ម្យ៉ាងទៀត ការធ្វើបែបនេះក៏ជួយអ្នកក្នុងការជៀសវាងបញ្ហាហិរញ្ញវត្ថុនាពេលអនាគតផងដែរ។ ការជ្រើសរើសទីតាំងក៏ជារឿងសំខាន់សម្រាប់ការរស់នៅប្រចាំថ្ងៃ ព្រោះវាទាក់ទងនឹងការធ្វើដំណើរទៅរៀន និងធ្វើការ។ អ្នកគួរពិចារណាទីតាំងដែលនៅជិតកន្លែងធ្វើការ ឬសាលារៀនរបស់អ្នកតាមដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយពេលវេលា និងថ្លៃចំណាយលើការធ្វើដំណើរប្រចាំថ្ងៃ។ ព្រោះការធ្វើដំណើរឆ្ងាយអាចបង្កឱ្យមានភាពនឿយហត់ ខ្ជះខ្ជាយពេលវេលា និងការចំណាយខ្ពស់លើមធ្យោបាយធ្វើដំណើរ។ ក្រៅពីនេះ អ្នកក៏គួរគិតពីភាពងាយស្រួលក្នុងការទទួលបានសេវាកម្មសាធារណៈផ្សេងៗ ដែលចាំបាច់សម្រាប់ការរស់នៅ។ ឧទាហរណ៍ តើមានផ្សារទំនើប ផ្សារបោះដុំ ហាងលក់ទំនិញ ភោជនីយដ្ឋាន កន្លែងហាត់ប្រាណ គ្លីនិក ឬមន្ទីរពេទ្យនៅជិតដែរឬអត់។ ការរស់នៅក្នុងតំបន់ដែលមានភាពងាយស្រួលទាំងនេះ នឹងជួយសម្រួលដល់ជីវិតប្រចាំថ្ងៃរបស់អ្នក និងផ្ដល់ភាពងាយស្រួលក្នុងការបំពេញតម្រូវការផ្សេងៗ។ ការជ្រើសរើសទីតាំងល្អ ក៏រួមចំណែកដល់សុវត្ថិភាពផ្ទាល់ខ្លួនផងដែរ ព្រោះតំបន់ខ្លះអាចមានបទល្មើសខ្ពស់។ បច្ចុប្បន្ននេះ មានមធ្យោបាយជាច្រើនក្នុងការស្វែងរកអាផាតមិន ឬបន្ទប់ជួលដែលស័ក្តិសមនឹងតម្រូវការរបស់អ្នក ដែលអាចបែងចែកជាច្រើនប្រភេទ។ មានគេហទំព័រអចលនទ្រព្យល្បីៗជាច្រើននៅកម្ពុជាដែលផ្ដល់ព័ត៌មានអំពីការជួលផ្ទះ ឬអាផាតមិន។ គេហទំព័រទាំងនេះអនុញ្ញាតឱ្យអ្នកស្វែងរកអ្វីផ្សេងៗដូចជា តម្លៃ ទីតាំង ចំនួនបន្ទប់ ប្រភេទទ្រព្យសម្បត្តិ និងគ្រឿងបរិក្ខារ។ ចំពោះការស្វែងរកមួយបែបទៀតដែលងាយស្រួលទៀតនោះគឺតាមរយះ ហ្វេសប៊ុក ដោយមានអ្នកប្រើប្រាស់ជាច្រើនបង្កើតជា ផេក សម្រាប់ការជួលផ្ទះ ឬបន្ទប់នៅភ្នំពេញ ឬតាមបណ្ដាខេត្ត។ ការចូលរួមក្នុងក្រុមទាំងនេះអាចឱ្យអ្នកឃើញការផ្សាយពាណិជ្ជកម្មថ្មីៗពីម្ចាស់ផ្ទះផ្ទាល់ ហើយអ្នកក៏អាចបង្ហោះតម្រូវការរបស់អ្នកដើម្បីឱ្យអ្នកដទៃជួយស្វែងរកអោយក៏បានដែរ។ ម្យ៉ាងទៀត គុណសម្បត្តិនៃការស្វែងរកតាម ផេក គឺអ្នកអាចទទួលបានព័ត៌មានផ្ទាល់ពីអ្នកជួលមុន ឬម្ចាស់ផ្ទះដោយផ្ទាល់។ មួយវិញទៀត ប្រសិនបើអ្នកមិនមានពេលគ្រប់គ្រាន់ក្នុងការស្វែងរកដោយខ្លួនឯង ឬចង់បានជំនួយពីអ្នកជំនាញ អ្នកអាចទាក់ទងភ្នាក់ងារអចលនទ្រព្យ។ ដោយពួកគេមានមូលដ្ឋានទិន្នន័យទូលំទូលាយនៃអចលនទ្រព្យសម្រាប់ជួល ហើយអាចជួយស្វែងរកជម្រើសល្អៗទៅតាមតម្រូវការនិងថវិការបស់អ្នក។ ភ្នាក់ងារអចលនទ្រព្យអាចជួយសម្រួលការទំនាក់ទំនងជាមួយម្ចាស់ផ្ទះ និងការចុះកិច្ចសន្យាទៀតផង ដោយពួកគេតែងតែយកកម្រៃជើងសារពីម្ចាស់ផ្ទះ។ ជម្រើសចុងក្រោយ គឺការសាកសួរមិត្តភក្តិ ឬសាច់ញាតិដែលរស់នៅក្បែរតំបន់ដែលអ្នកចង់ជួល ព្រោះពួកគេអាចដឹងព័ត៌មានអំពីបន្ទប់ជួលដែលនៅទំនេរ ឬអាចណែនាំម្ចាស់ផ្ទះដែលទុកចិត្តបាន។ ការស្វែងរកតាមរយៈបណ្ដាញផ្ទាល់ខ្លួនបែបនេះជួនកាលអាចទទួលបានជម្រើសល្អៗ និងមានភាពទុកចិត្តខ្ពស់។ ការចំណាយពេលគ្រប់គ្រាន់ក្នុងការស្វែងរកនិងជ្រើសរើសទីតាំង នឹងជួយអ្នកឱ្យទទួលបានកន្លែងស្នាក់នៅដែលស័ក្តិសមបំផុតជាមួយនឹងតម្រូវការនិងកម្រិតថវិការបស់អ្នក។ ការស្វែងរកដ៏ល្អិតល្អន់មុននឹងសម្រេចចិត្ត នឹងជួយអ្នកជៀសផុតពីបញ្ហាជាច្រើននៅពេលក្រោយ។ បន្ទាប់ពីរកឃើញទីតាំងដែលស័ក្តិសមហើយ ការពិនិត្យមើលបន្ទប់ដោយផ្ទាល់ គឺជាជំហានដ៏សំខាន់ដែលមិនអាចរំលងបាន ដើម្បីប្រាកដថាអ្វីដែលបានផ្សាយពាណិជ្ជកម្មគឺពិតជាត្រូវនឹងស្ថានភាពជាក់ស្តែង។ នៅពេលទៅដល់ទីតាំង អ្នកត្រូវពិនិត្យមើលឱ្យបានល្អិតល្អន់នូវគ្រប់លក្ខខណ្ឌនៃបន្ទប់ ឬអាផាតមិននោះ មុននឹងសម្រេចចិត្តជួល។ ត្រូវពិនិត្យមើលជញ្ជាំង ពិដាន និងឥដ្ឋ ថាមានស្នាមប្រេះ ស្នាមប្រឡាក់ ស្នាមសើម ឬធ្លុះធ្លាយដែរឬទេ ហើយបង្អួច និងទ្វារ ថាមានគន្លឹះចាក់រឹងមាំឬអត់។ សម្រាប់បន្ទប់ទឹក ផ្ទះបាយ និងគ្រឿងបរិក្ខារផ្សេងៗដូចជា ម៉ាស៊ីនត្រជាក់ កង្ហារ ម៉ាស៊ីនបោកគក់ ទូរទស្សន៍ ឬទូទឹកកក ត្រូវប្រាកដថាដំណើរការល្អ និងមិនមានការខូចខាតអ្វីឡើយ។ ព្រមទាំងបណ្តាញទឹក ភ្លើង និងលូក៏ត្រូវពិនិត្យមើល ថាមានដំណើរការល្អ មិនលេចធ្លាយ ឬស្ទះឡើយ។ អ្វីដែលសំខាន់បំផុត គឺសុវត្ថិភាពផ្ទាល់ខ្លួន ដែលជាកត្តាចាំបាច់ដែលអ្នកត្រូវយកចិត្តទុកដាក់ ដោយការសាកសួរអ្នកជិតខាង ឬអ្នករស់នៅតំបន់នោះអំពីសុវត្ថិភាព គឺជាគំនិតល្អបំផុត។ ការសាកសួរអ្នកជិតខាង ឬអ្នករស់នៅតំបន់នោះពីសុវត្ថិភាពក៏ជាគំនិតល្អដែរ។ ចំណុចសំខាន់មួយទៀត គឺត្រូវពិនិត្យមើលថា តើទីតាំងនោះមានសន្តិសុខយាមកាម ឬមានកាមេរ៉ាសុវត្ថិភាព ២៤ម៉ោង តាមច្រកចេញចូល និងតាមជណ្តើរដែរឬទេ។ ក្រៅពីថ្លៃជួលប្រចាំខែ អ្នកត្រូវសួរម្ចាស់ផ្ទះឱ្យបានច្បាស់លាស់អំពីថ្លៃសេវាបន្ថែមផ្សេងៗ ដែលអាចរួមបញ្ចូលទាំងថ្លៃទឹក ភ្លើង អ៊ីនធឺណេត ថ្លៃសំរាម ថ្លៃចំណត និងថ្លៃសេវាថែទាំផ្សេងៗ។ ត្រូវប្រាកដថាអ្នកយល់ច្បាស់ពីរបៀបគណនាថ្លៃប្រើប្រាស់ទឹក និងភ្លើង ព្រោះតម្លៃអាចប្រែប្រួលទៅតាមការប្រើប្រាស់របស់អ្នក។ ការដឹងថ្លៃសេវាកម្មជាមុន នឹងជួយអ្នកក្នុងការកំណត់ថវិកាចំណាយសរុបប្រចាំខែបានត្រឹមត្រូវ។ នៅពេលសម្រេចចិត្តជួលហើយ កិច្ចការបន្ទាប់គឺកិច្ចសន្យាជួល ដែលជាឯកសារផ្លូវការសម្រាប់ការពារសិទ្ធិនិងកាតព្វកិច្ចរបស់ភាគីទាំងសងខាង រវាងម្ចាស់ផ្ទះ និងអ្នកជួល។ មុននឹងចុះហត្ថលេខាលើកិច្ចសន្យាជួល អ្នកត្រូវអានឯកសារទាំងមូលឱ្យបានល្អិតល្អន់ និងយល់ច្បាស់នូវរាល់លក្ខខណ្ឌដែលបានចែង។ ត្រូវប្រាកដថាតម្លៃជួលប្រចាំខែ រយៈពេលជួល ថ្លៃប្រាក់កក់ និងលក្ខខណ្ឌនៃការប្រគល់ប្រាក់កក់ត្រឡប់មកវិញ ត្រូវបញ្ជាក់ឲ្យបានច្បាស់លាស់នៅក្នុងកិច្ចសន្យា។ ពិនិត្យមើលលក្ខខណ្ឌនៃការជួសជុល ប្រសិនបើមានការខូចខាតអ្វីមួយ តើអ្នកណាជាអ្នកទទួលខុសត្រូវ ម្ចាស់ផ្ទះ ឬអ្នកជួល។ លើសពីនេះ ត្រូវពិនិត្យមើលលក្ខខណ្ឌសម្រាប់ការផ្លាស់ចេញមុនកំណត់ ឧទាហរណ៍ប្រសិនបើអ្នកចង់ផ្លាស់ចេញមុនចប់កិច្ចសន្យា តើអ្នកត្រូវបង់ប្រាក់ពិន័យ ឬបាត់បង់ប្រាក់កក់ឬអត់? ប្រសិនបើមានចំណុចមិនច្បាស់លាស់ណាមួយ សូមសួរម្ចាស់ផ្ទះឱ្យបានលម្អិត រហូតទាល់តែអ្នកយល់ច្បាស់។ នៅពេលអ្នកសម្រេចចិត្តជួលបន្ទប់នោះ មុនពេលចូលនៅ អ្នកគួរតែថតរូប ឬថតវីដេអូនូវរាល់ផ្នែកទាំងអស់នៃបន្ទប់ រួមទាំងគ្រឿងសង្ហារឹម និងសម្ភារៈប្រើប្រាស់ ជាពិសេសនូវរាល់ចំណុចខូចខាត ឬស្នាមឆ្កូតដែលមានស្រាប់។ ការធ្វើបែបនេះគឺដើម្បីទុកជាភស្តុតាង នៅពេលអ្នកបញ្ចប់កិច្ចសន្យាជួល ដើម្បីជៀសវាងការចោទប្រកាន់ថាអ្នកជាអ្នកបង្កការខូចខាត និងដើម្បីធានាថាអ្នកនឹងទទួលបានប្រាក់កក់មកវិញដោយគ្មានបញ្ហា។ ជាទូទៅ ការជួលអាផាតមិន ឬបន្ទប់តម្រូវឱ្យអ្នកបង់ប្រាក់កក់ ដែលស្មើនឹងថ្លៃជួល មួយ ខែ ឬ ពីរ ខែ ទៅតាមលក្ខខណ្ឌម្ចាស់ផ្ទះ។ ប្រាក់កក់នេះនឹងត្រូវបានរក្សាទុកដោយម្ចាស់ផ្ទះ ហើយនឹងត្រូវប្រគល់ជូនអ្នកវិញនៅពេលបញ្ចប់កិច្ចសន្យា ប្រសិនបើបន្ទប់គ្មានការខូចខាតធ្ងន់ធ្ងរលើសពីការប្រើប្រាស់ធម្មតា។ បន្ទាប់ពីបង់ថ្លៃជួលខែដំបូងរួច មុនពេលចូលរស់នៅ ត្រូវប្រាកដថាអ្នកបានទទួលបានបង្កាន់ដៃបញ្ជាក់ការបង់ប្រាក់រាល់ពេលដែលអ្នកបង់ថ្លៃជួល ឬប្រាក់កក់។ គន្លឹះបន្ថែមមួយចំនួនទៀតដើម្បីធានាការរស់នៅប្រកបដោយភាពរលូន និងល្អប្រសើរនោះគឺការបង្កើតទំនាក់ទំនងល្អជាមួយម្ចាស់ផ្ទះ និងអ្នកជិតខាង ដែលជារឿងសំខាន់ណាស់សម្រាប់ការរស់នៅប្រកបដោយសេចក្តីសុខ និងភាពសុខដុមរមនា។ ត្រូវគោរពច្បាប់ផ្ទះ និងច្បាប់សហគមន៍ ដូចជាមិនបង្កសំឡេងរំខាន ឬបញ្ហាដល់អ្នកដទៃ ជាពិសេសនៅពេលយប់។ លើសពីនេះទៅទៀត ការរាប់អានគ្នានឹងជួយអ្នកក្នុងការដោះស្រាយបញ្ហាផ្សេងៗបានងាយស្រួលជាងមុន ប្រសិនបើមានករណីចាំបាច់។ ទោះបីជាមិនមែនជាម្ចាស់ ក៏ប៉ុន្តែអ្នកក៏ត្រូវទទួលខុសត្រូវថែរក្សាបន្ទប់ ឬអាផាតមិនរបស់អ្នកឱ្យបានស្អាត និងល្អជានិច្ច ដូចជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់អ្នកដែរ។ ត្រូវជៀសវាងការធ្វើឱ្យខូចខាតទ្រព្យសម្បត្តិម្ចាស់ផ្ទះដោយចេតនា ឬដោយការធ្វេសប្រហែស ព្រោះការថែទាំល្អក៏បង្ហាញពីការទទួលខុសត្រូវរបស់អ្នកផងដែរ។ ប្រសិនបើមានបញ្ហាអ្វីកើតឡើងចំពោះបន្ទប់ ដូចជាទុយោទឹកលេច ភ្លើងឆេះ ប្រព័ន្ធលូស្ទះ ឬគ្រឿងបរិក្ខារខូចខាត អ្នកត្រូវរាយការណ៍ទៅម្ចាស់ផ្ទះភ្លាមៗ។ កុំព្យាយាមជួសជុលដោយខ្លួនឯង ប្រសិនបើអ្នកមិនមានជំនាញ ព្រោះវាអាចបណ្ដាលឱ្យខូចខាតកាន់តែធ្ងន់ធ្ងរ ឬបង្កគ្រោះថ្នាក់ផ្សេងៗ។